ការបង្រៀនគួរឯកជនបានក្លាយជាមុខរបរទីពីរដ៏ពេញនិយម និងមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងភ្នំពេញនិងខេត្តផ្សេងៗនៃប្រទេសកម្ពុជា។ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការអប់រំរបស់សិស្សានុសិស្ស ក៏ដូចជាផ្តល់ឱកាសការងារបន្ថែមសម្រាប់គ្រូបង្រៀនផងដែរ។ យើងឃើញថាមានកត្តាជាច្រើនដែលជំរុញឲ្យវិស័យបង្រៀនគួរឯកជនរីកចម្រើនជាខ្លាំង។ ថ្វីត្បិតតែរដ្ឋាភិបាលបានខិតខំកែលម្អគុណភាពអប់រំក៏ដោយ ក៏នៅមានមាតាបិតាជាច្រើនយល់ថាការបង្រៀននៅក្នុងថ្នាក់រៀនធម្មតាដែលមានសិស្សច្រើនពេក មិនអាចផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ដល់កូនៗរបស់ពួកគេបានឡើយ។ ម្យ៉ាងវិញទៀត ការប្រឡងចូលសាលាល្បីៗ ឬប្រឡងបាក់ឌុបតម្រូវឲ្យសិស្សមានចំណេះដឹងស៊ីជម្រៅ និងជំនាញដោះស្រាយលំហាត់ល្អ។ ដូច្នេះហើយ ការបង្រៀនគួរឯកជនបានក្លាយជាជម្រើសដ៏ល្អសម្រាប់សិស្សក្នុងការបង្កើនសមត្ថភាពរបស់ពួកគេ។ សិស្សខ្លះក៏ត្រូវការជំនួយបន្ថែមលើមុខវិជ្ជាជាក់លាក់ណាមួយដែលពួកគេនៅខ្សោយ ឬចង់បង្កើនចំណេះដឹងឲ្យកាន់តែស៊ីជម្រៅជាងមេរៀនក្នុងកម្មវិធីសិក្សារបស់រដ្ឋ។ កំណើនសេដ្ឋកិច្ចក៏បានធ្វើឲ្យមាតាបិតាជាច្រើនមានលទ្ធភាពចំណាយសម្រាប់សេវាបង្រៀនគួរឯកជន ដើម្បីធានាបាននូវការសិក្សារបស់កូនៗ។ លើសពីនេះ ការបង្រៀនគួរឯកជនផ្តល់នូវភាពបត់បែនខ្ពស់ទាំងសម្រាប់អ្នកបង្រៀន និងសិស្ស ក្នុងការរៀបចំកាលវិភាគឲ្យសមស្របទៅតាមពេលវេលារបស់ពួកគេ។ អ្នកដែលចូលរួមក្នុងវិស័យបង្រៀនគួរឯកជនមានច្រើនប្រភេទ។ គ្រូបង្រៀននៅតាមសាលារដ្ឋជាច្រើនបានឆ្លៀតពេលបង្រៀនគួរឯកជនដើម្បីបង្កើនប្រាក់ចំណូល និងចែករំលែកចំណេះដឹងបន្ថែម។ និស្សិតជាច្រើន ជាពិសេសអ្នកដែលមានសមត្ថភាពលើមុខវិជ្ជាណាមួយ បានបង្រៀនគួរដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សា និងជីវភាពរស់នៅ។ សម្រាប់មុខវិជ្ជាជាក់លាក់ដូចជាភាសា អង់គ្លេស ចិន កូរ៉េ ឬជំនាញកុំព្យូទ័រ អ្នកជំនាញដែលមានបទពិសោធន៍ក៏បានចូលរួមបង្រៀនគួរផងដែរ។ មួយចំនួនដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា ឬសាកលវិទ្យាល័យ ក៏បានចាប់យកអាជីពបង្រៀនគួរនេះដើម្បីស្វែងរកបទពិសោធន៍ និងប្រាក់ចំណូលបណ្តោះអាសន្ន។ ទម្រង់នៃការបង្រៀនគួរមានភាពចម្រុះ ទីមួយ គឺបង្រៀនតាមផ្ទះ ដែលគ្រូទៅបង្រៀនដល់ផ្ទះសិស្សផ្ទាល់ ផ្តល់ភាពងាយស្រួលដល់សិស្ស និងអាចទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ទីពីរ គឺបង្រៀនតាមមជ្ឈមណ្ឌល ដែលគ្រូបង្រៀននៅតាមមជ្ឈមណ្ឌលឯកជនដែលរៀបចំឡើងជាលក្ខណៈអាជីវកម្ម ដោយមានថ្នាក់រៀនជាក្រុមតូច ឬមធ្យម។ ទីបី គឺបង្រៀនតាមអនឡាញ តាមរយៈកម្មវិធីអនឡាញដូចជា Zoom ឬ Google Meet ដែលមានភាពបត់បែនខ្ពស់សម្រាប់សិស្សដែលរស់នៅឆ្ងាយ ឬមានពេលវេលាខុសគ្នា។ ចុងក្រោយ គឺបង្រៀនជាក្រុមតូច ដែលគ្រូបង្រៀនទទួលសិស្សមួយក្រុមតូច ២ទៅ៥ នាក់ នៅផ្ទះរបស់គ្រូ ឬទីតាំងណាមួយដែលបានព្រមព្រៀង។ ប្រាក់ចំណូល និងតម្លៃសេវាបង្រៀនគួរឯកជនប្រែប្រួលអាស្រ័យលើកត្តាជាច្រើន។ មុខវិជ្ជាសំខាន់ៗដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាអង់គ្លេស ជាទូទៅមានតម្លៃខ្ពស់ជាង។ ការបង្រៀនសិស្សថ្នាក់ខ្ពស់ មធ្យមសិក្សាទុតិយភូមិ ឬត្រៀមប្រឡងបាក់ឌុប មានតម្លៃថ្លៃជាងការបង្រៀនសិស្សបឋមសិក្សា។ គ្រូដែលមានបទពិសោធន៍យូរឆ្នាំ ឬមានកេរ្តិ៍ឈ្មោះល្អ មានតម្លៃសេវាខ្ពស់ជាង។ ការបង្រៀនតាមផ្ទះជាធម្មតាមានតម្លៃថ្លៃជាងការបង្រៀននៅមជ្ឈមណ្ឌល ឬបង្រៀនជាក្រុម។ ចំពោះតម្លៃអាចគិតជាម៉ោង រឺជាខែ។ សម្រាប់គ្រូដែលមានសិស្សច្រើន ប្រាក់ចំណូលអាចឡើងដល់រាប់រយដុល្លារក្នុងមួយខែ ឬច្រើនជាងនេះទៅទៀត។ ទោះបីជាមានភាពរីកចម្រើនក៏ដោយ ក៏វិស័យបង្រៀនគួរឯកជននៅតែប្រឈមនឹងបញ្ហាមួយចំនួន។ ទីមួយ គឺគុណភាពមិនស្មើគ្នា ដោយសារមិនមែនគ្រូបង្រៀនគួរទាំងអស់សុទ្ធតែមានសមត្ថភាព និងវិធីសាស្រ្តបង្រៀនល្អដូចគ្នាឡើយ ដែលអាចប៉ះពាល់ដល់គុណភាពអប់រំ។ ទីពីរ គឺកង្វះបទប្បញ្ញត្តិ វិស័យនេះនៅមិនទាន់មានច្បាប់ ឬបទប្បញ្ញត្តិត្រឹមត្រូវពីក្រសួងអប់រំនៅឡើយ ដែលធ្វើឲ្យមានការលំបាកក្នុងការគ្រប់គ្រងគុណភាព និងស្តង់ដារ។ ទីបី គឺការប្រកួតប្រជែង ដោយសារតែមានអ្នកបង្រៀនគួរច្រើន ការប្រកួតប្រជែងគឺមានភាពខ្លាំងក្លា ជាពិសេសលើតម្លៃ និងគុណភាព។ ទីបួន គឺភាពនឿយហត់របស់គ្រូ គ្រូបង្រៀនរដ្ឋមួយចំនួនដែលបង្រៀនគួរច្រើនម៉ោង អាចមានភាពនឿយហត់ ដែលអាចប៉ះពាល់ដល់ការបង្រៀននៅសាលារដ្ឋរបស់ពួកគេ។ ចុងក្រោយ គឺបន្ទុកហិរញ្ញវត្ថុរបស់មាតាបិតា ការចំណាយលើការបង្រៀនគួរឯកជនអាចក្លាយជាបន្ទុកមួយសម្រាប់មាតាបិតាដែលមានប្រាក់ចំណូលទាប។ សរុបមក ការបង្រៀនគួរឯកជនគឺជាវិស័យមួយដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោងនៃប្រព័ន្ធអប់រំរបស់កម្ពុជា។ ទោះជាយ៉ាងណា ការរៀបចំឲ្យមានស្តង់ដារ និងបទប្បញ្ញត្តិត្រឹមត្រូវ នឹងជួយឲ្យវិស័យនេះកាន់តែរីកចម្រើនប្រកបដោយគុណភាព និងនិរន្តរភាព។